នៅក្នុងគ្រួសារខ្មែរ ជារឿយៗកូនច្បងមានតួនាទីជាអ្នកដឹកនាំ និងទទួលខុសត្រូវច្រើនជាងគេក្នុងគ្រួសារ។ ពួកគេត្រូវបានរំពឹងថា នឹងធ្វើជាគំរូល្អសម្រាប់ប្អូនៗ។ ជាញឹកញាប់ កូនច្បងជួយឪពុកម្តាយថែទាំប្អូនតូចៗ។ ពួកគេអាចទទួលខុសត្រូវក្នុងការណែនាំប្អូនៗអំពីការសិក្សា និងអាកប្បកិរិយាប្រព្រឹត្តជាដើម។ នៅតាមជនបទ ជារឿយៗ កូនច្បងជួយធ្វើការងារផ្ទះ និងការងារកសិកម្មដូចជា ធ្វើស្រែ ដាំដំណាំ ឬ ចិញ្ចឹមសត្វជាដើម។។ ពេលខ្លះពួកគេត្រូវបោះបង់ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដើម្បីភារកិច្ចគ្រួសារ។ ការគោរពមនុស្សចាស់គឺសំខាន់ណាស់ក្នុងវប្បធម៌ខ្មែរ ដូច្នេះកូនច្បងត្រូវបង្ហាញពីភាពចាស់ទុំស្ទើតែគ្រប់ពេល។ ជារឿយៗ ពួកគេជាដើរតួនាទីជាឪពុកឬ ម្ដាយទីពីរ នៅពេលឪពុកម្តាយរវល់ឬ មិននៅផ្ទះ។ កូនច្បងអាចជួយគ្រប់គ្រងលុយកាក់ ផ្ទះសម្បែង ឬសម្រេចចិត្តសំខាន់ៗ នៅពេលឪពុកម្តាយមិននៅ។ ពួកគេតែងតែត្រូវបានរំពឹងថា ហ៊ានបោះបង់សេរីភាពផ្ទាល់ខ្លួន ដើម្បីប្រយោជន៍គ្រួសារ។ ក្នុងវប្បធម៌ប្រពៃណីខ្មែរ ជាញឹកញាប់កូនប្រុស ឬកូនស្រីច្បងមានភារកិច្ចថែទាំឪពុកម្តាយពេលពួកគាត់ចាស់ជរា។ កាតព្វកិច្ចកូនស្រីច្បងគឺគ្រប់គ្រងផ្ទះសម្បែង និងមើលថែប្អូនៗ នៅពេលម្តាយរវល់។ ឪពុកម្តាយខ្មែរជឿជាក់លើកូនច្បង ពេលត្រូវធ្វើការសំខាន់ៗក្នុងគ្រួសារ។ កូនច្បងតែងធ្វើជាអាជ្ញាកណ្ដាល នៅពេលប្អូនៗឈ្លោះគ្នា។ កូនច្បងក៏មានភារកិច្ចបង្រៀនសីលធម៌ក្នុងការនិយាយស្ដីដល់ប្អូនៗផងដែរ។ ពួកគេត្រូវតែស្ដាប់ និងគាំទ្រការសម្រេចចិត្តរបស់ឪពុកម្តាយស្ទើតែគ្រប់ពេល។ ជាញឹកញាប់ កិត្តិយសគ្រួសារពឹងផ្អែកលើអាកប្បកិរិយារបស់កូនច្បង។ កូនច្បងត្រូវបានបង្រៀនឲ្យមានការខិតខំប្រឹងប្រែង និងមានទំនួលខុសត្រូវតាំងតែពីវ័យក្មេង។ ពេលខ្លះ ពួកគេជួយប្អូនៗធ្វើការងារសាលា ឬរៀនត្រៀមសម្រាប់ប្រឡង។ នៅក្នុងគ្រួសារមួយចំនួន កូនច្បងចូលរួមជួយផ្នែកហិរញ្ញវត្ថុ ពេលពួកគេចាប់ផ្តើមធ្វើការ។ ពួកគេអាចជាមនុស្សដំបូងក្នុងគ្រួសារដែលចូលរៀនសាកលវិទ្យាល័យ ហើយជាការជំរុញចិត្តដល់ប្អូនៗផងដែរ។ ជាទូទៅ ភាពជោគជ័យរបស់កូនច្បងនាំមកនូវកិត្តិយសដល់គ្រួសារទាំងមូល។ ជាញឹកញាប់ ពួកគេមានសម្ពាធផ្លូវចិត្តក្នុងការមិនចង់ធ្វើឲ្យឪពុកម្តាយខកចិត្ត។ ដោយបានឆ្លងកាត់បទពិសោធន៍ជីវិតច្រើន គេរំពឹងថា កូនច្បងផ្តល់ដំបូន្មានអំពីស្នេហា អាជីព និងជីវិតល្អៗទៅកាន់ប្អូនៗ។ ក្នុងសង្គមខ្មែរ ការធ្វើជាកូនច្បងមានន័យថាត្រូវទទួលបន្ទុកការពារកិត្តិយស និងភារកិច្ចគ្រួសារ។ នៅពេលឪពុកម្តាយឈឺ កូនច្បងជាអ្នកថែទាំ និងដាំបាយទឹកជូនប្អូនៗព្រមទាំងឪពុកម្ដាយផងដែរ។ ជារឿយៗ កូនច្បងទ្រាំទ្រសម្ពាធផ្លូវចិត្ត និងហិរញ្ញវត្ថុដោយស្ងៀមស្ងាត់តែម្នាក់ឯង។ ឪពុកម្តាយខ្មែរបង្រៀនឲ្យកូនច្បងមានការអត់ធ្មត់ ចេះស៊ូទ្រាំ និងមានទំនួលខុសត្រូវ។ ការធ្វើជាកូនច្បងគឺជាកិត្តិយសមួយ ប៉ុន្តែក៏ជាការពិបាកផងដែរ ព្រោះមានទំនួលខុសត្រូវ និងការរំពឹងទុកជាច្រើនធ្លាក់មកលើពួកគេ។ ទោះបីជាមានទំនួលខុសត្រូវច្រើនយ៉ាងណាក៏ដោយ កូនច្បងភាគច្រើននៅកម្ពុជា នៅតែមានមោទនភាពលើតួនាទីរបស់ពួកគេ។